រឿង មនុស្សលោភ គឺជារឿងព្រេងខ្មែរដ៏ល្បីល្បាញមួយនៅក្នុងបណ្ដុំរឿងព្រេងជាច្រើនទៀត។ រឿងនេះត្រូវបាននិទានតៗគ្នាពីមាត់មួយទៅមាត់មួយ ពីជំនាន់មួយទៅជំនាន់មួយ អស់រយៈពេលរាប់រយឆ្នាំមកហើយ មុនពេលត្រូវបានចងក្រងជាលាយលក្ខណ៍អក្សរ។ ដូចនេះហើយទើប ពុទ្ធសាសនបណ្ឌិត្យ ចាប់ផ្តើមចងក្រង និងបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុង សៀវភៅរឿងព្រេងខ្មែរ នៅក្នុងពី ឆ្នាំ១៩៥០។ ចំពោះធម្មជាតិរបស់មនុស្សមានភាពលោភលន់ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈដំណើររឿងរបស់តួអង្គ។ ម្យ៉ាងវិញទៀត មានគោលបំណងចម្បងគឺ អប់រំមនុស្សឱ្យចេះស្កប់ស្កល់ និងចៀសវាងភាពលោភលន់ ដែលអាចនាំមកនូវគ្រោះថ្នាក់ ឬវិនាសកម្ម។ នៅក្នុងដំណើររឿង និយាយអំពីក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានចេញទៅរកដំឡូងនៅក្បែរដំបូកក្នុងព្រៃធំ។ បន្ទាប់ពីបានជីកដំឡូងមួយសន្ទុះ នាងបានធ្វើឲ្យរបូតផ្លែចបធ្លាក់ចូលក្នុងរូងជ្រៅនៅក្បែរដំបូកនោះ។ ក្មេងស្រីបានស្រែកសុំជំនួយដោយសន្យាថានឹងសងគុណវិញ។ ភ្លាមៗនោះ មានខ្លាចាស់មួយដំបៅក្បាល រុយរោមពេញ និងមានក្លិនស្អុយចេញពីគុម្ពព្រៃមក។ ខ្លាបានសន្យាថាយកផ្លែចបឲ្យ បើសិនជាក្មេងស្រីអាចរកចៃឲ្យខ្លួនបាន។ ក្រោយពេលនាងបានយល់ព្រម នាងបានយកបន្លាមកឆ្កឹះដំបៅក្បាលឲ្យខ្លា។ ដោយចង់សាកចិត្ត ខ្លាសួរនាងថាដំបៅតាស្អុយឬក្រអូប? នាងបានឆ្លើយជារឿយៗថាក្រអូបណាស់ គ្រប់ពេលដែលមេខ្លាសួរ។ បន្ទាប់មកទៀត ខ្លាបានឲ្យក្មេងស្រីយកជាលមក ហើយមេខ្លាបានដាក់សុទ្ធតែមានពេជ្រមានតម្លៃនៅក្នុងហ្នឹង។ មិនតែប៉ុណ្ណោះ គាត់បានហាមនាងថាចាំពេលដល់ផ្ទះចាំបើកជាលមើល។ នៅពេលបានដល់ផ្ទះហើយ នាងត្រេកអរជាខ្លាំងដែលទទួលបានសុទ្ធតែមាសនៅក្នុងជាល។ អស់ពេលជាយូរមានគ្រួសារមួយដែលដឹងរឿងនេះ ក៏បានឲ្យកូនស្រីទៅជីកដំឡូងដើម្បីបានមាសពីខ្លាដែរ។ ខណៈពេលដែលនាងទៅដល់ដំបូកក្នុងព្រៃ នាងបានធ្វើត្រាប់ដូចក្មេងស្រីមុនដែរ។ ប៉ុន្តែ ចម្លើយដែលនាងឆ្លើយសត្វខ្លានោះគឺមិនដូចក្មេងស្រីមុននោះឡើយ។ ដោយសារតែនាង ឆ្លើយថា ស្អុយណាស់ៗ គ្រប់ពេលដែលខ្លាសួរ។ ខ្លាបានឲ្យក្មេងស្រីយកជាលមក ហើយដាក់សុទ្ធតែសត្វពស់ ហើយហាមដូចក្មេងស្រីមុនដែរ។ ជាសំណាងអាក្រក់ នៅពេលទៅដល់ផ្ទះ នាងបានបើកជាលមើលមានសុទ្ធតែពស់វែក ហើយបានចឹកមនុស្សដែលនៅក្នុងផ្ទះស្លាប់អស់។ នៅក្នុងសាច់រឿង បានឆ្លុះបញ្ចាំងឲ្យយើងឃើញថា ភាពស្មោះត្រង់គឹ ទទួលបានមកវិញនូវសេចក្ដីសុខ មានតែរឿងល្អៗ។ ដូចក្មេងស្រីទីមួយ នាងបានគោរពតាមសន្យា មានចិត្តល្អ និងមានភាពអត់ធ្មត់ ទើបនាងទទួលបាននូវមាសជាច្រើនពីខ្លា។ ចំំណែកក្មេងស្រីទីពីរ នាងមានគំនិតអាក្រក់ និងមិនមានចិត្តលោភលន់ដូច្នេះនាងក៏ទទួលបាននូវភាពអន្តរាយដល់ខ្លួន។ សរុបមក ការលោភលន់នាំមកនូវភាពអន្តរាយ ការស្មោះត្រង់ ចិត្តល្អ នាំមកនូវសេចក្ដីសុខ។